កីឡាប្រណាំងម៉ូតូ នៅកម្ពុជាកំពុងតែមានការរីកចម្រើនជាលំដាប់ ក្រោមការដឹកនាំរបស់ សហព័ន្ធកីឡាយានយន្តកម្ពុជា ឬជាភាសាអង់គ្លេស ហៅថា Cambodian Motor Sports Federation ឬ CMSF)។ ទោះបីជាជាកីឡាដែលមានហានិភ័យខ្ពស់ និងទាមទារការវិនិយោគច្រើនក៏ដោយ ក៏មានការគាំទ្រ និងចំណាប់អារម្មណ៍កើនឡើងពីសំណាក់យុវជន និងសាធារណជន។ ប្រវត្តិ និងការអភិវឌ្ឍន៍ ការប្រណាំងម៉ូតូនៅកម្ពុជាមានប្រវត្តិមិនទាន់វែងឆ្ងាយប៉ុន្មានទេ ប៉ុន្តែបានចាប់ផ្តើមរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីមុន ការប្រណាំងម៉ូតូភាគច្រើនជាលក្ខណៈឯកជន ឬរៀបចំដោយអ្នកគាំទ្រ ដោយពុំទាន់មានការគ្រប់គ្រងច្បាស់លាស់។ បន្ទាប់ពីមានការបង្កើត សហព័ន្ធកីឡាយានយន្តកម្ពុជាមក កីឡាប្រណាំងម៉ូតូបានចាប់ផ្តើមមានការរៀបចំប្រកបដោយស្តង់ដារ និងវិជ្ជាជីវៈកាន់តែប្រសើរឡើង។ សហព័ន្ធកីឡាយានយន្តកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំការប្រកួត បណ្តុះបណ្តាលអត្តពលិក និងផ្សព្វផ្សាយកីឡានេះឲ្យកាន់តែទូលំទូលាយ។ ការប្រណាំងម៉ូតូ Cross ឬដែលគេស្គាល់ជាទូទៅថា Motocross គឺជាប្រភេទកីឡាប្រណាំងម៉ូតូមួយប្រភេទដ៏ពេញនិយម និងមានការគាំទ្រច្រើននៅកម្ពុជា។ វាជាកីឡាដែលទាមទារទាំងកម្លាំងកាយមាំមួន ជំនាញបច្ចេកទេសខ្ពស់ និងភាពក្លាហាន។ លក្ខណៈពិសេសនៃការប្រណាំង Motocross ទីលានប្រណាំង: Motocross ត្រូវបានប្រណាំងនៅលើទីលានដែលត្រូវបានរៀបចំឡើងជាពិសេស។ ទីលានទាំងនេះមានឧបសគ្គធម្មជាតិ និងឧបសគ្គសិប្បនិម្មិតជាច្រើនដូចជា ទួលភក់ឬទួលដី ដែលអ្នកប្រណាំងត្រូវលោតឆ្លងកាត់ទួលដីខ្ពស់ៗដែលទាមទារបច្ចេកទេសលោត និងចុះចតដ៏ល្អ។ ផ្លូវកោងចោត ជាផ្លូវបត់ដែលតម្រូវឲ្យអ្នកប្រណាំងផ្អៀងម៉ូតូខ្លាំង និងប្រើបច្ចេកទេសទប់លំនឹង។ ផ្លូវរដិបរដុប ឬគ្រួស ជាផ្លូវដែលមានភាពលំបាកក្នុងការបើកបរនៅក្នុងល្បឿនលឿន។ រណ្តៅទឹក ឬភក់ ជារណ្តៅដែលមានទឹក ឬភក់រអិល ដែលជាឧបសគ្គធ្វើឲ្យការប្រកួតកាន់តែពិបាក។ ម៉ូតូដែលប្រើក្នុងការប្រណាំង Motocross គឺជាម៉ូតូដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការបើកបរបែប Off-road ។ វាមានលក្ខណៈស្រាល ម៉ាស៊ីនមានកម្លាំងខ្លាំង និងប្រព័ន្ធបូម ដែលអាចទប់ទល់នឹងការលោត និងការប៉ះទង្គិចខ្លាំង។ អ្នកប្រណាំង Motocross ទាមទារឲ្យមានជំនាញជាច្រើនដូចជា ការគ្រប់គ្រងល្បឿន និងចេះបង្កើនឬបន្ថយល្បឿនបានត្រឹមត្រូវទៅតាមស្ថានភាពផ្លូវ។ អ្នកប្រណាំងត្រូវចេះបច្ចេកទេសលោតម៉ូតូឆ្លងកាត់ទួល ដើម្បីឲ្យចុះចតដោយសុវត្ថិភាព។ ចំណែកផ្លូវដែលមានភាពបត់បែន តម្រូវឲ្យអ្នកប្រណាំងចេះបត់បែនម៉ូតូនៅលើផ្លូវកោងចោត។ មួយវិញទៀតត្រូវមានភាពអំណត់តស៊ូ ដោយសារតែការប្រណាំងនេះទាមទារកម្លាំងខ្លាំង និងមានភាពស្មុគស្មាញ។ ដោយសារតែឧបសគ្គអាចកើតឡើងភ្លាមៗ ទើបទាមទារឲ្យមានការសម្រេចចិត្តរហ័សក្នុងការឆ្លើយតបទៅនឹងឧបសគ្គដែលមិនបានរំពឹងទុក។ ការប្រណាំង Motocross មិនត្រឹមតែជាកីឡាដ៏ជក់ចិត្តមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកីឡាដែលជួយអភិវឌ្ឍសមត្ថភាពរាងកាយ និងស្មារតីរបស់កីឡាករផងដែរ។ ជាមួយនឹងការអភិវឌ្ឍន៍បន្តបន្ទាប់ យើងសង្ឃឹមថាកីឡា Motocross នៅកម្ពុជានឹងកាន់តែរីកចម្រើន និងអាចឈានទៅដល់កម្រិតអន្តរជាតិ។ ការប្រណាំងម៉ូតូ អេនឌ្យូរ៉ូ (Enduro) គឺជាប្រភេទកីឡាប្រណាំងម៉ូតូ Off-road មួយទៀតដែលមានលក្ខណៈស្រដៀងទៅនឹង Motocross ដែរ ប៉ុន្តែវាមានភាពខុសប្លែកគ្នាបន្តិចបន្តួច ហើយផ្តោតសំខាន់លើការស៊ូទ្រាំ និងការរុករកផ្លូវ។ លក្ខណៈពិសេសនៃការប្រណាំង អេនឌ្យូរ៉ូ (Enduro) ទីលានប្រណាំង មិនដូច Motocross ដែលប្រណាំងនៅលើទីលានរៀបចំពិសេសទេ ដោយសារតែអេនឌ្យូរ៉ូ (Enduro) ច្រើនប្រណាំងនៅលើផ្លូវធម្មជាតិដែលមានចម្ងាយឆ្ងាយ។ អ្នកប្រណាំងត្រូវឆ្លងកាត់ព្រៃភ្នំ ផ្លូវលំតូចៗនៅក្នុងព្រៃ ឡើងចុះចំណោត។ ក្រៅពីនេះក៏មានការឆ្លងកាត់ទីវាល វាលស្រែ និងវាលស្មៅ ដែលជាឧសគ្គធម្មជាតិផងដែរ។ លើសពីនេះក៏មានឧបសគ្គធម្មជាតិដូចជាទន្លេតូចៗ ស្ទឹង គល់ឈើដួលរលំ និងថ្មធំៗផងដែរ។ ការប្រណាំង អេនឌ្យូរ៉ូ (Enduro) ច្រើនមានរយៈពេលយូរជាង Motocross អាចជាច្រើនម៉ោង ឬពេញមួយថ្ងៃតែម្តង ពេលខ្លះក៏មានការប្រណាំង អេនឌ្យូរ៉ូ (Enduro) ឆ្លងខេត្តផងដែរ។ ម៉ូតូ អេនឌ្យូរ៉ូ (Enduro) ក៏ត្រូវបានរចនាឡើងសម្រាប់ការបើកបរបែប Off-road ដែរ ប៉ុន្តែវាច្រើនមានលក្ខណៈធន់ជាង Motocross បន្តិច ដោយសារត្រូវប្រណាំងនៅលើផ្លូវឆ្ងាយ និងផ្លូវរដិករដុប។ ម៉ូតូ អេនឌ្យូរ៉ូ (Enduro) ខ្លះក៏អាចត្រូវបានបំពាក់ដោយភ្លើងបំភ្លឺ និងឧបករណ៍ចាំបាច់ផ្សេងទៀតសម្រាប់ការបើកបរពេលយប់ ឬក្នុងស្ថានភាពលំបាក។ យ៉ាងណាមិញក្រៅពីជំនាញបើកបរ និងការគ្រប់គ្រងម៉ូតូដូច Motocross ការគ្រប់គ្រងម៉ូតូ អេនឌ្យូរ៉ូ (Enduro) ក៏ទាមទារផងដែរ។ ការប្រណាំងនេះ ត្រូវការកម្លាំងស៊ូទ្រាំខ្ពស់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីអាចប្រណាំងបានរយៈពេលយូរ។ មួយវិញទៀតអ្នកប្រណាំងគប្បីមានជំនាញក្នុងការរុករកផ្លូវ ដោយសារផ្លូវមិនត្រូវបានសម្គាល់ច្បាស់លាស់គ្រប់ពេល អ្នកប្រណាំងត្រូវចេះរុករក និងជ្រើសរើសផ្លូវត្រឹមត្រូវ។ បន្ថែមពីនេះក៏ត្រូវការជំនាញក្នុងការដោះស្រាយបញ្ហា ឬអាចដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងនៅតាមផ្លូវ ដូចជាម៉ូតូជាប់ផុង ឬមានបញ្ហាបច្ចេកទេសតូចតាច។ ជាទូទៅ ការប្រណាំងម៉ូតូ អេនឌ្យូរ៉ូ (Enduro) ផ្តល់នូវបទពិសោធន៍ដ៏ប្លែក និងជក់ចិត្តសម្រាប់អ្នកចូលចិត្តការផ្សងព្រេង និងការប្រកួតប្រជែងជាមួយនឹងធម្មជាតិ។ វាជាកីឡាមួយដែលមិនត្រឹមតែសាកល្បងសមត្ថភាពបើកបរទេ ប៉ុន្តែក៏សាកល្បងកម្លាំងស៊ូទ្រាំ និងស្មារតីអង់អាចក្លាហានរបស់អ្នកប្រណាំងផងដែរ។ ការប្រណាំងម៉ូតូផ្លូវរាប ឬ ស៊ើរឃីត រេសស៊ីង (Circuit Racing) គឺជាប្រភេទកីឡាប្រណាំងម៉ូតូមួយប្រភេទទៀតដែលមានលក្ខណៈខុសប្លែកពី Motocross និង អេនឌ្យូរ៉ូ (Enduro) ទាំងស្រុង។ ប្រភេទនេះផ្តោតសំខាន់លើល្បឿនលឿន និងជំនាញបត់បែននៅលើទីលានប្រណាំងបេតុងដែលត្រូវបានរៀបចំឡើងយ៉ាងពិសេស។ ទីលានទាំងនេះមានលក្ខណៈពិសេសដូចជា ផ្លូវត្រង់វែងៗ ដែលអនុញ្ញាតឱ្យអ្នកប្រណាំងបង្កើនល្បឿនម៉ូតូដល់កម្រិតអតិបរមា។ ម៉ូតូដែលប្រើក្នុងការប្រណាំង ស៊ើរឃីត រេសស៊ីង (Circuit Racing) គឺជាម៉ូតូដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ល្បឿន និងការគ្រប់គ្រងខ្ពស់នៅលើផ្លូវរាប។ ប្រណាំង ស៊ើរឃីត រេសស៊ីង (Circuit Racing) ត្រូវមានជំនាញជាច្រើនដូចជា ការគ្រប់គ្រងល្បឿន និងការបង្កើនល្បឿន: ចេះបើកបរក្នុងល្បឿនលឿនបំផុតដោយសុវត្ថិភាព។ សមិទ្ធផល និងការប្រកួតប្រជែងនៃកីឡាប្រណាំងម៉ូតូនៅកម្ពុជា កីឡាប្រណាំងម៉ូតូនៅកម្ពុជាទើបតែចាប់ផ្តើមមានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់ សហព័ន្ធកីឡាយានយន្តកម្ពុជា។ ទោះបីជាប្រឈមនឹងបញ្ហាប្រឈមមួយចំនួនក៏ដោយ ក៏មានសមិទ្ធផលគួរឱ្យកត់សម្គាល់ និងការប្រកួតប្រជែងជាច្រើនដែលជួយជំរុញវិស័យនេះ។ សហព័ន្ធកីឡាយានយន្តកម្ពុជា បានក្លាយជាស្ថាប័នផ្លូវការដែលទទួលស្គាល់ និងមានសិទ្ធិរៀបចំ គ្រប់គ្រង និងអភិវឌ្ឍកីឡាប្រណាំងម៉ូតូនៅកម្ពុជា ប្រកបដោយស្តង់ដារ និងវិជ្ជាជីវៈ។ សហព័ន្ធកីឡាយានយន្តកម្ពុជា បានដាក់ចេញនូវច្បាប់ និងបទបញ្ញត្តិសម្រាប់គ្រប់ប្រភេទនៃការប្រណាំងម៉ូតូ ដើម្បីធានាសុវត្ថិភាព និងយុត្តិធម៌ក្នុងការប្រកួត។ សហព័ន្ធកីឡាយានយន្តកម្ពុជា បានរៀបចំការប្រកួត Motocross និង អេនឌ្យូរ៉ូ (Enduro) ថ្នាក់ជាតិជាច្រើនលើកក្នុងមួយឆ្នាំៗ នៅតាមទីលានដែលបានរៀបចំ ឬផ្លូវធម្មជាតិសមស្រប។ ហើយការប្រកួតទាំងនេះផ្តល់ឱកាសឱ្យកីឡាករខ្មែរបង្ហាញសមត្ថភាព បង្កើនបទពិសោធន៍ និងវាស់ស្ទង់កម្រិតរបស់ពួកគេ។ ចំនួនអ្នកចូលរួម និងអ្នកទស្សនាក្នុងការប្រកួតទាំងនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបង្ហាញពីការចាប់អារម្មណ៍កាន់តែច្រើនពីសាធារណជន។ ការអភិវឌ្ឍធនធានមនុស្សដោយមានការបណ្តុះបណ្តាលបច្ចេកទេសជាមូលដ្ឋានសម្រាប់កីឡាករវ័យក្មេង និងអ្នកចំណូលថ្មី ដែលជួយពង្រឹងសមត្ថភាពពួកគេ។ សហព័ន្ធកីឡាយានយន្តកម្ពុជា ក៏បានយកចិត្តទុកដាក់បណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល និងអ្នកជំនាញផ្សេងទៀត ដើម្បីធានាថាការប្រកួតត្រូវបានរៀបចំឡើងតាមស្តង់ដារ។ ជាពិសេសការចូលរួមក្នុងឆាកអន្តរជាតិដែលបានបញ្ជូន កីឡាករប្រណាំងម៉ូតូខ្មែរមួយចំនួនបានទទួលឱកាសទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រណាំងម៉ូតូថ្នាក់តំបន់ ឬអន្តរជាតិ។ ហើយនេះគឺជាបទពិសោធន៍ដ៏មានតម្លៃដែលជួយឱ្យពួកគេរៀនសូត្រពីកីឡាករដែលមានបទពិសោធន៍ជាង និងបង្កើនកម្រិតរបស់ខ្លួន។ សហព័ន្ធកីឡាយានយន្តកម្ពុជា បានកសាងទំនាក់ទំនងជាមួយសហព័ន្ធកីឡាយានយន្តអន្តរជាតិ ដែលអាចនាំមកនូវជំនួយបច្ចេកទេស និងឱកាសអភិវឌ្ឍបន្ថែមទៀត។ ក្រុមហ៊ុនឯកជនមួយចំនួនបានចាប់ផ្តើមមើលឃើញសក្តានុពលនៃកីឡានេះ ហើយបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការឧបត្ថម្ភសម្ភារៈ និងការបង្កើតក្រុមប្រណាំង។ ចំពោះការគាំទ្រនេះមានសារៈសំខាន់ណាស់សម្រាប់ការបន្តអភិវឌ្ឍកីឡា។ នៅក្នុងកីឡាប្រណាំងម៉ូតូនៅកម្ពុជាក៏នៅមានការប្រកួតប្រជែង និងបញ្ហាប្រឈមជាច្រើនផងដែរ។ កម្ពុជានៅមិនទាន់មានទីលានប្រណាំងបេតុង ដែលមានស្តង់ដារអន្តរជាតិនៅឡើយ ដោយសារតែការសាងសង់ទីលានបែបនេះទាមទារការវិនិយោគទុនខ្ពស់ណាស់។ ទោះបីជាមានទីលាន Motocross ខ្លះក៏ដោយ ក៏គុណភាព និងស្តង់ដារនៅមានកម្រិតនៅឡើយ។ ម៉ូតូប្រណាំង ឧបករណ៍សុវត្ថិភាព និងសម្ភារៈផ្សេងៗមានតម្លៃថ្លៃ ដែលធ្វើឱ្យមានការលំបាកសម្រាប់កីឡាករជាច្រើនក្នុងការវិនិយោគលើកីឡានេះ។ យ៉ាងណាមិញការរៀបចំការប្រកួត ការជួសជុលម៉ូតូ ការធ្វើដំណើរ និងការបណ្តុះបណ្តាលសុទ្ធតែទាមទារការចំណាយខ្ពស់។ កីឡាប្រណាំងម៉ូតូគឺជាកីឡាដែលមានហានិភ័យខ្ពស់នៃគ្រោះថ្នាក់។ ការធានាសុវត្ថិភាពសម្រាប់កីឡាករ និងអ្នកទស្សនាគឺជាបញ្ហាប្រឈមដ៏ធំមួយ ដែលទាមទារការបំពាក់ឧបករណ៍ការពារត្រឹមត្រូវ និងការរៀបចំទីលានតាមស្តង់ដារ។ កម្ពុជានៅខ្វះខាតគ្រូបង្វឹកប្រណាំងម៉ូតូដែលមានបទពិសោធន៍ និងចំណេះដឹងស៊ីជម្រៅ ជាពិសេសសម្រាប់ប្រភេទកីឡាដែលមានបច្ចេកទេសខ្ពស់។ យ៉ាងណាមិញចំនួនអ្នកមេកានិចដែលមានជំនាញឯកទេសលើម៉ូតូប្រណាំងនៅមានកម្រិត។ ប្រជាជនមួយចំនួនអាចនៅមានការយល់ច្រឡំថាការប្រណាំងម៉ូតូជាកីឡាគ្រោះថ្នាក់ ឬខុសច្បាប់ ដោយសារការប្រណាំងខុសច្បាប់តាមដងផ្លូវសាធារណៈ។ ហើយការផ្សព្វផ្សាយអប់រំអំពីការប្រណាំងម៉ូតូតាមស្តង់ដារត្រឹមត្រូវនៅមានកម្រិត។ កីឡាប្រណាំងម៉ូតូនៅកម្ពុជាមានសក្តានុពលខ្ពស់ក្នុងការរីកចម្រើន ប៉ុន្តែទាមទារការខិតខំប្រឹងប្រែងបន្ថែមទៀតពី សហព័ន្ធកីឡាយានយន្តកម្ពុជា រដ្ឋាភិបាល វិស័យឯកជន និងសាធារណជន ដើម្បីជំនះនូវបញ្ហាប្រឈមទាំងនេះ និងលើកកម្ពស់កីឡានេះឱ្យកាន់តែមានកម្រិតខ្ពស់។ ជាមួយនឹងការគាំទ្របន្ត ក៏ដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាល កីឡានេះនឹងអាចឈានទៅដល់កម្រិតមួយកាន់តែខ្ពស់នាពេលអនាគត។